នៅក្នុងវប្បធម៌ខ្មែរ ការថែទាំអ្នកជំងឺនៅផ្ទះគឺជាកាតព្វកិច្ចរបស់ក្រុមគ្រួសារទាំងមូល។ គ្រួសារទាំងមូលជឿថា សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់អាចជួយឱ្យអ្នកជំងឺជាសះស្បើយលឿន។ នៅពេលមាននរណាម្នាក់ឈឺ សមាជិកគ្រួសារតែងប្រមូលផ្តុំគ្នា ដើម្បីជួយ។ ឪពុកម្ដាយ បងប្អូន និងអ្នកជិតខាងក៏មកជួយដែរ។ អ្នកជំងឺតែងសម្រាកនៅកន្លែងដែលទូលាយក្នុងផ្ទះ ដើម្បីងាយស្រួលមើលថែទាំ។ ជួនកាល អ្នកជម្ងឺសម្រាកលើគ្រែ កន្ទេល ឬ ប៉ៅអុីដែលសម្អាតស្អាតជាប្រចាំ។ នៅតាមជនបទ គេតែងបើកបង្អួចក្នុងផ្ទះចោល ដើម្បីឱ្យមានខ្យល់ចេញចូល ព្រោះវាល្អសម្រាប់អ្នកជំងឺ។ សមាជិកគ្រួសារផ្លាស់ប្តូរវេនគ្នា មើលថែទាំ និងគេងក្បែរអ្នកជម្ងឺ។ ពួកគេជួយរៀបចំអាហារ ថ្នាំសង្កូវ និងការលើកទឹកចិត្តដល់សមាជិកដែលឈឺ។ តាមជំនឿបុរាណ វត្តមានរបស់មនុស្សជាទីស្រឡាញ់ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ ពេលមាននរណាម្នាក់ឈឺនៅក្នុងគ្រួសារ គេតែងតែចម្អិនបបរ ឬ ស៊ុបសម្រាប់បុគ្គលនោះ។ គេជឿថា បបរ និងស៊ុបល្អសម្រាប់អ្នកដែលកំពុងឈឺ។ អាហារទាំងនេះងាយស្រួលក្នុងការរំលាយ និងផ្ដល់កំដៅដល់រាងកាយ។ ជួនកាល គេក៏ប្រើប្រាស់ថ្នាំបុរាណខ្មែរ ឬ ថ្នាំឫសឈើសម្រាប់ដាំទឹកឱ្យអ្នកជម្ងឺពិសាផងដែរ។ ពេលខ្លះទៀត គេអាចនឹងនិមន្តព្រះសង្ឃមកដល់ផ្ទះដើម្បីប្រោសព្រំ ឱ្យអ្នកឈឺឆាប់ជាពីជម្ងឺផងដែរ។ ការថែទាំអ្នកជម្ងឺត្រូវបានរាប់ថាជាការធ្វើបុណ្យមួយ។ គ្រួសារខ្មែរខ្លះជឿទាំងការប្រើប្រាស់ថ្នាំបុរាណ និងថ្នាំពេទ្យ។ ប៉ុន្តែ បើជំងឺធ្ងន់ទៅៗ ពួកគេនឹងនាំអ្នកជំងឺទៅមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព។ ប៉ុន្តែ សមាជិកគ្រួសារនៅតែស្នាក់នៅក្បែរ ដើម្បីបន្តថែទាំ។ នៅតាមជនបទ មន្ទីរពេទ្យអាចនឹងស្ថិតនៅឆ្ងាយ ហើយត្រូវចំណាយច្រើន។ ហេតុនេះហើយ ការថែទាំអ្នកជម្ងឺនៅផ្ទះនៅតែមានភាពងាយស្រួលជាងសម្រាប់ប្រជាជនខ្មែរភាគច្រើន។ ការថែទាំអ្នកជម្ងឺមិនមែនគ្រាន់តែជាកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារផងដែរ។ ពេលមានសមាជិកក្នុងផ្ទះឈឺ អ្នកផ្សេងជួយដាំបាយ ធ្វើម្ហូប និងធ្វើការងារផ្ទះ ដើម្បីជំនួសដៃជើងគ្នា។ វាបង្រៀនអំពីទំនួលខុសត្រូវ និងការជួយយកអាសារគ្នាក្នុងគ្រួសារ។ ពេលខ្លះទៀត អ្នកជិតខាងក៏មកសួរសុខទុក្ខ និងជួយដល់គ្រួសារដែលមានអ្នកជម្ងឺផងដែរ។ នៅតាមជនបទខ្លះ ពេលមានអ្នកក្នុងផ្ទះឈឺ គេតែងដុតធូបបន់ស្រន់សូមឱ្យអ្នកនោះឆាប់ជាសះស្បើយ ប៉ុន្តែគេក៏យកចិត្តទុកដាក់ក្នុងការថែទាំដែរ។ កូនៗ ឬ ចៅៗដែលថែឪពុកម្ដាយ និងជីដូនជិតាដែលឈឺបង្ហាញថាពួកគេមានភាពកត្តញ្ញូ។ នៅពេលអ្នកជំងឺជាសះស្បើយហើយ គ្រួសារទាំងមូលមានភាពរីករាយ។ បន្ទាប់ពីនោះ គេអាចនឹងធ្វើចង្ហាន់យកទៅវត្តជុំគ្នា ដើម្បីសាងបុណ្យកុសលបន្ថែមទៀតសម្រាប់គ្រួសារ។ ក្នុងវប្បធម៌រស់នៅរបស់ខ្មែរ ការថែទាំអ្នកជម្ងឺនៅផ្ទះគឺជានិមិត្តសញ្ញាបង្ហាញពីសេចក្ដីស្រឡាញ់ ភាពកត្តញ្ញូ និងសាមគ្គីភាពក្នុងគ្រួសារ។